បណ្ឌិត កវីរបស់ខ្មែរបានបន្សល់ទុកមរតកស្នាដៃអក្សរសិល្ប៍ និងរឿងព្រេងជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។ ជាពិសេសរឿងដៃ ជើង មាត់ច្រណែនក្រពះ ក៏ចាត់ទុកថាជារឿងដែលមានប្រជាប្រិយភាពដ៏សម្បើមផងដែរ។ ដំណើរសាច់រឿងនេះត្រូវបានរៀបរៀងឡើងដោយលោក គាំ សារ៉ែន។ ដំណើររឿងដំបូង ចាប់ផ្ដើមឡើងនៅពេលដែលថ្ងៃមួយ ដៃ ជើង និងមាត់ជជែកគ្នា ។ ពួកអវយវៈទាំងឡាយគឺដៃពីរជើងពីរ មាត់មួយ នាំគ្នានិយាយ ថា "យើងសព្វថ្ងៃនេះ លំបាកនឹងប្រកបការរកស៊ីណាស់" ។ ដៃទាំងពីរឆ្លើយឡើងថា "ខ្ញុំឯង ក៏រវល់មិនមាន ឱកាសឈប់សោះ វៀរតែដេកលក់ទើបបានឈប់សម្រាក។ តែភ្ញាក់ឡើងកាលណា រវល់តែចាប់នេះចាប់នោះ មិនចេះអស់ដោយហោចទៅតែត្រឹមស៊ីបាយស៊ី ចំណីអ្វី ៗ ដៃក៏រវល់ចាប់ចំណីបញ្ចុកមាត់ដែរ" ។ សព្វអាហារ ដែលពួកយើងបានមកដោយដើរដោយចាប់កាន់ ដោយទំពា ហើយលេបចូលទៅ គឺទៅនៅលើក្រពះទាំងអស់។ អាក្រពះនោះតើជាវាមក ជួយធ្វើការអ្វីខ្លះដែរ ឬវានៅស្ងៀមព្រងើយកន្តើយទេ ? មាត់ប្រាប់ថា "អា ក្រពះនោះ វានៅស្ងៀមទទេទេវាមិនបានជួយកិច្ចការអ្វីឡើយ" ។ ទើបជើងឆ្លើយឡើងថា អញរវល់ដើរទៅរកស៊ីបានអាហារ ៗ នោះក៏គួរធ្លាក់ មកលើអញអេះ។ ម្តេចឡើយក៏បានទៅលើអាក្រពះ ដែលវានៅស្ងៀមនោះ វិញ បើដូច្នេះពីថ្ងៃនេះទៅ អញលែងដើររកស៊ីទៀតហើយ។ ឯដៃក៏ពោល ថា "អញខំធ្វើការសព្វសារពើសព្វថ្ងៃនេះ អាហារសោត ក៏ធ្លាក់បានទៅលើអា ក្រពះនោះវិញ។ បើដូច្នេះពីថ្ងៃនេះទៅ អញលែងចាប់កាន់ធ្វើអ្វី ៗ ហើយទុកឲ្យអាក្រពះវាចេញមកធ្វើការដាំស្លដាក់ពោះវាចុះ។ មាត់ក៏ពោលឡើង ថា អញសោតខំនិយាយជេរពោលប្រទេច ខំស៊ី ខំទំពា ខំលេប ឯអាហារក៏ពុំ តាំងនៅលើខ្លួនអញ វាត្រឡប់បានទៅអាក្រពះនោះវិញ។ អាក្រពះវាគ្មានជួយ ធ្វើការអ្វីសោះ អើពីថ្ងៃនេះទៅ អញលែងនិយាយលែងពោល លែងទំពាស៊ីអ្វី ហើយ។ ទុកឲ្យអាក្រពះ វាក្រៀមស្វិតពោះវាចុះទើបសមមុខវា ដែលវាកំជិលធ្វើ ការនេះ ។ ឯអវយវៈទាំង ៣ និយាយត្រូវគំនិតគ្នាហើយទើបចូលដេកលើគ្រែ លែង ប្រកបការជាភ្នាក់ងារខ្លួនទីទៃ ៗ ពីថ្ងៃនោះហោង ។ ក្រពះនោះ កាលអវយវៈ ក្រៅមិនបញ្ចូលអាហារទៅឲ្យដូច្នោះហើយ ក៏កើតស្ងួតក្រៀម ភ្លើង តេជោធាតុពុំមានអាហារ នឹងដុតផ្សាយទៅសព្វសកលកាយបាន។ សកល កាយនោះ កាលបើពុំមានរសអាហារនឹងផ្សាយហើយ វាយោធាតុក៏មានកម្លាំង អាចផាត់អាបោធាតុ ឲ្យរីងស្ងួតស្វិតទៅខ្លះកាលបើធាតុប្រែប្រួលពុំប្រក្រតី។ ឯអវយវៈទាំងឡាយក៏ស្វិតស្គមរីងទៅ វាតសមុដ្ឋានាពាធក៏បៀតបៀត ធ្វើឲ្យចុកសៀតទៅផ្សេងៗ ។ ឯដៃជើងមាត់ទាំង ៣ ពួកកាលណាបើកើតវិបត្តិដល់ខ្លួនទីទៃៗហើយ ពុំអាច នឹងតាំងនៅជាប្រក្រតីបាន ទើបមកប្រជុំគ្នាវិញ។ ពួកយើងតាំងតែពី លើកលែងប្រកបការ មិនបញ្ចូលអាហារទៅឲ្យអាក្រពះនោះ ឥឡូវនេះវាស្វិត ស្ងួតពុំបានផ្សាយរសជាតិអាហារដល់ពួកយើងឡើយ។ ពួកយើងបានក្តីស្គាំង សមទ្រមទ្រុឌគ្មានកម្លាំងសោះ។ ព្រោះក្រពះគ្មាន អាហារជាកម្លាំង នឹងផ្សាយរសជាតិដល់ពួកយើងនេះឯង បើដូច្នេះពួកយើង ត្រូវប្រកបការតាមភ្នាក់ងាររៀងខ្លួនដូចកាលមុនវិញចុះ។ ដើម្បីឱ្យក្រពះវាផ្សាយ រសជាតិដល់ពួកយើងវិញ ពួកអវយវៈពិគ្រោះឃើញក្តីទុក្ខទោសព្រមគ្នាដូច្នោះ ហើយ ជើងក៏ក្រោកដើរទៅប្រកបការតាមដើម។ ដៃសោតក៏ចាប់ធ្វើការងារតាមដើម មាត់សោតក៏ហានិយាយស្តី ហាស៊ីបាយចំណីដូចកាលមុនវិញ ហោង ។ ឯក្រពះកាលបានអាហារដាក់ដូចមុនហើយ កើតមានកម្លាំងផ្សព្វផ្សាយរសជាតិនោះទៅសព្វរាងកាយ ។ ដៃជើងមាត់ក៏បានក្តីសុខសប្បាយ ឡើង ដូចប្រក្រតីតាមកាលមុននោះវិញហោង ។